ការ៉ាតេ ជាកីឡាមួយប្រភេទដែលកំពុងតែមានការរីកចម្រើនជាលំដាប់នៅកម្ពុជា។ នេះបានមកពីការចូលរួមយ៉ាងសកម្មពីសំណាក់យុវជន និងការខិតខំប្រឹងប្រែងពីសំណាក់ សហព័ន្ធការ៉ាតេកម្ពុជា។ កីឡាក្បាច់គុនមួយនេះមិនត្រឹមតែជាមធ្យោបាយសម្រាប់ហាត់ប្រាណការពារខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិផងដែរ។ ការ៉ាតេត្រូវបាននាំចូលមកកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ក៏ប៉ុន្តែវាពុំទាន់មានការរីកចម្រើនខ្លាំងនោះទេ។ បន្ទាប់ពីសម័យខ្មែរក្រហម កីឡានេះបានចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងៗជាមួយនឹងការបង្កើតក្លឹបបណ្ដុះបណ្ដាលតូចៗមួយចំនួន។ ការអភិវឌ្ឍន៍ដ៏សំខាន់បានកើតឡើងបន្ទាប់ពីការបង្កើត សហព័ន្ធការ៉ាតេកម្ពុជា ឡើងក្នុងឆ្នាំ ១៩៩១។ សហព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធបណ្ដុះបណ្ដាលឲ្យមានស្តង់ដារ។ ការផ្សព្វផ្សាយកីឡានេះទៅកាន់មហាជន ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ និងរៀបចំការប្រកួតក្នុងស្រុកជាបន្តបន្ទាប់។ ការ៉ាតេនៅកម្ពុជាបានបន្តពង្រឹងខ្លួនតាមរយៈការសហការជាមួយអង្គការការ៉ាតេអន្តរជាតិ។ ក្រៅពីនេះក៏មានការបញ្ជូនគ្រូបង្វឹកទៅបណ្ដុះបណ្ដាលនៅបរទេសផងដែរ។ បច្ចុប្បន្ន មានក្លឹបការ៉ាតេជាច្រើននៅទូទាំងប្រទេស ដោយមានសិស្សគ្រប់វ័យចូលរួមហ្វឹកហាត់យ៉ាងសកម្ម។ ពោលគឺទាំងសម្រាប់ការការពារខ្លួន សុខភាព និងការត្រៀមខ្លួនប្រកួតប្រជែង។ ទោះបីជាការ៉ាតេមិនមែនជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងដូចកីឡាមួយចំនួនទៀតនៅកម្ពុជាក្ដី ក៏កីឡាករការ៉ាតេកម្ពុជាបានបន្សល់ទុកនូវស្នាដៃគួរជាទីមោទនៈជាច្រើនលើឆាកអន្តរជាតិ។។ សហព័ន្ធការ៉ាតេកម្ពុជាតែងតែរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ។ ការធ្វើបែបនេះគឺដើម្បីជ្រើសរើសកីឡាករឆ្នើមៗសម្រាប់ត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស។ ការប្រកួតទាំងនេះមិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់កីឡាករវ័យក្មេងក្នុងការអភិវឌ្ឍខ្លួនផងដែរ។ កីឡាស៊ីហ្គេមគឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់បំផុតសម្រាប់កីឡាករការ៉ាតេកម្ពុជា។ កីឡាករខ្មែរបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ធំៗដូច្នេះជាច្រើនលើកមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករកម្ពុជាក៏ធ្លាប់ដណ្ដើមបានមេដាយមួយចំនួនផងដែរ។ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ កីឡាករការ៉ាតេកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមយកជ័យជម្នះជូនប្រទេស។។ លើសពីនោះថែមទាំងបានដណ្ដើមបានមេដាយជាច្រើនរួមមាន មេដាយប្រាក់ចំនួន ៣ និងមេដាយសំរឹទ្ធចំនួន ៥ទៀតផង។ នេះគឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយ ដែលបានបង្ហាញពីការរីកចម្រើននៃវិស័យការ៉ាតេនៅកម្ពុជា។ ជោគជ័យនេះគឺជាការរួមចំណែកដ៏ធំធេងមួយដល់មោទនភាពប្រទេសជាតិ។ ក្រៅពីស៊ីហ្គេម កីឡាករការ៉ាតេកម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតផងដែរ។ ការប្រកួតជើងឯកអាស៊ី ដែលកីឡាករកម្ពុជាតែងតែត្រូវបានបញ្ជូនទៅចូលរួមដើម្បីវាស់ស្ទង់សមត្ថភាព។ ថែមទាំងបានស្វែងយល់ពីបច្ចេកទេសលេងរបស់ក្រុមកីឡាករខ្លាំងៗក្នុងតំបន់ និងទ្វីបអាស៊ី។ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជាការប្រកួតមួយទៀតដែលកីឡាករកម្ពុជាបានចូលរួមជាប្រចាំ។ ដំណើរការចូលរួមនេះ គឺដើម្បីប្រកួតប្រជែង និងបង្កើនបទពិសោធន៍ដល់កីឡាករកម្ពុជា។ ការចូលរួមក្នុងការប្រកួតទាំងនេះបានជួយឲ្យកីឡាករកម្ពុជាបង្កើនសមត្ថភាព បទពិសោធន៍ និងស្វែងយល់ពីក្បាច់ថ្មីៗពីអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទៅមុខ។ ដើម្បីបន្តលើកកម្ពស់វិស័យការ៉ាតេ សហព័ន្ធការ៉ាតេកម្ពុជាមានផែនការ និងគោលដៅយ៉ាងច្បាស់លាស់៖ សហព័ន្ធបានខិតខំពង្រឹងគុណភាពគ្រូបង្វឹក និងកម្មវិធីបណ្ដុះបណ្ដាលតាំងពីកម្រិតមូលដ្ឋានដល់កម្រិតអាជីព។ ការយកចិត្តទុកដាក់លើកីឡាករវ័យក្មេងគឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សបន្តវេន។ ការផ្សព្វផ្សាយកីឡាការ៉ាតេឲ្យបានទូលំទូលាយទៅកាន់សាលារៀន និងសហគមន៍នានាគឺជាគោលដៅមួយដើម្បីទាក់ទាញយុវជនឲ្យចូលរួមកាន់តែច្រើន។ ស្វែងរកការគាំទ្របន្ថែមពីដៃគូឧបត្ថម្ភគាំទ្រពីវិស័យឯកជន និងអង្គការនានាគឺជារឿងចាំបាច់ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ។ សហព័ន្ធមានមហិច្ឆតាខ្ពស់ក្នុងការបន្តដណ្ដើមមេដាយឲ្យបានកាន់តែច្រើននៅស៊ីហ្គេម និងព្រឹត្តិការណ៍សំខាន់ផ្សេងៗទៀតនាពេលអនាគត។ ហើយក៏មានក្តីសង្ឃឹមក្នុងការបញ្ជូនកីឡាករទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ។ សរុបមក ការ៉ាតេនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវមួយនៃការរីកចម្រើន។ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ពីសហព័ន្ធ ការគាំទ្រពីរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់កីឡាករ។ កីឡាការ៉ាតេពិតជានឹងបន្តនាំមកនូវមោទនភាពជូនជាតិជាច្រើនទៀតនៅពេលអនាគត។ សហព័ន្ធការ៉ាតេកម្ពុជាមានគោលដៅច្បាស់លាស់ដើម្បីបន្តការរីកចម្រើនរបស់កីឡាប្រភេទនេះ។ ពង្រឹងការបណ្ដុះបណ្ដាល ដោយជំរុញឲ្យមានការហ្វឹកហាត់នៅថ្នាក់មូលដ្ឋាន ពិសេសចំពោះកីឡាករវ័យក្មេង។ ដើម្បីធានាបាននូវកីឡាករជំនាន់ក្រោយដែលមានគុណភាព។ បង្កើនការបណ្ដុះបណ្ដាលបច្ចេកទេស នាំយកអ្នកជំនាញ និងគ្រូបង្វឹកបរទេសមកជួយបណ្ដុះបណ្ដាល ឬបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេស។ មួយវិញទៀតមានការបន្តស្វែងរកការគាំទ្រពីដៃគូឯកជន និងរដ្ឋាភិបាល ដើម្បីធានាបាននូវធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លើកកម្ពស់កីឡាការ៉ាតេឲ្យកាន់តែទូលំទូលាយ ដោយធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការហ្វឹកហាត់ការ៉ាតេ ដូចជាវិន័យ ស្មារតីអត់ធ្មត់ និងសុខភាពល្អ។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា កីឡាការ៉ាតេនៅកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការបន្តរីកចម្រើន។ សហព័ន្ធមានក្តីសង្ឃឹមដ៏មុតមាំក្នុងការដណ្ដើមបាននូវសមិទ្ធផលកាន់តែធំធេងនាពេលអនាគត។